ការដឹងគុណ គឺជាគុណធម៌ដ៏សំខាន់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ ហើយវាត្រូវបានបង្ហាញតាមរយៈកាយវិការ សម្ដី និងសកម្មភាពជាក់ស្ដែងប្រចាំថ្ងៃ។ ម៉្យាងទៀតវាជាមូលដ្ឋានគ្រឹះនៃការកសាងទំនាក់ទំនងដ៏រឹងមាំ និងសុខដុមរមនាក្នុងសង្គម។ ការបង្ហាញការដឹងគុណមិនត្រឹមតែធ្វើឲ្យអ្នកទទួលមានអារម្មណ៍កក់ក្ដៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ និងការចេះដឹងរបស់អ្នកដែលបង្ហាញវាផងដែរ។ ជាពិសេសចំពោះ គ្រូបាអាចារ្យ និង មនុស្សចាស់ ដែលជាអ្នកផ្ដល់ចំណេះដឹង បទពិសោធន៍ និងជាអ្នកដឹកនាំផ្លូវជីវិត សកម្មភាពតូចៗរបស់យើងអាចបង្ហាញពីការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត។ ក្នុងចំណោមកាយវិការដ៏សាមញ្ញ និងមានអត្ថន័យជ្រាលជ្រៅនោះ ការសំពះ គឺជាប្រពៃណីដ៏សំខាន់បំផុតរបស់ខ្មែរ ដែលបានបង្កប់នូវការគោរព និងការដឹងគុណ។ នៅពេលដែលយើងជួប គ្រូបាអាចារ្យ ឬ មនុស្សចាស់ មិនថានៅទីណា ឬពេលណាទេ ការសំពះជានិច្ច គឺជាសញ្ញាដំបូងបង្អស់នៃការបង្ហាញការគោរពរបស់យើង។ ដៃដែលប្រណម្យត្រឹមចុងច្រមុះ ឬភ្នែក ជាមួយនឹងការអោនក្បាលបន្តិច មិនមែនគ្រាន់តែជាទង្វើទទេនោះទេ ប៉ុន្តែជាការទទួលស្គាល់នូវគុណូបការៈ បទពិសោធន៍ និងឋានៈរបស់ពួកគាត់។ ចំពោះគ្រូបាអាចារ្យ ការសំពះគឺជាការដឹងគុណនៃចំណេះដឹងដែលពួកគាត់បានបង្ហាត់បង្រៀន។ ចំណែកឯមនុស្សចាស់វិញ ការសំពះគឺជាការគោរពចំពោះវ័យ បទពិសោធន៍ជីវិត និងជាការបង្ហាញពីសុជីវធម៌របស់ក្មេងជំនាន់ក្រោយ។ ការសំពះបានបង្កើតនូវចំណងទំនាក់ទំនងដ៏កក់ក្ដៅ និងផ្ដល់ការទុកចិត្តគ្នាទៅវិញទៅមកក្នុងសង្គម ដោយបង្ហាញថា យើងជាក្មេងជំនាន់ក្រោយ ទទួលស្គាល់នូវតម្លៃនៃការអប់រំ និងដំបូន្មានពីអ្នកចាស់ទុំ។ ក្រៅពីកាយវិការ ការប្រើប្រាស់ពាក្យសម្ដីក៏មានសារៈសំខាន់ណាស់ក្នុងការបង្ហាញការដឹងគុណ។ ការថ្លែងអំណរគុណ ពេលដែលមានអ្នកជួយបង្រៀន ឬណែនាំ គឺជាគុណធម៌ដ៏ល្អប្រសើរមួយដែលត្រូវតែអនុវត្ត។ នៅពេលដែលគ្រូ ឬមនុស្សចាស់ចំណាយពេលវេលា និងកម្លាំងពន្យល់ ឬបង្រៀនអ្វីមួយ ពួកគេបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។ ដូច្នេះ ការនិយាយពាក្យ អរគុណ ដោយស្មោះត្រង់ ជាមួយនឹងទឹកមុខរួសរាយរាក់ទាក់ គឺជាការបង្ហាញថា យើងបានទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ ហើយយើងពេញចិត្តចំពោះការជួយជ្រោមជ្រែងនោះ។ ការថ្លែងអំណរគុណមិនត្រឹមតែជាពាក្យសម្ដីទទេនោះទេ វាគឺជាការបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅ ដែលជំរុញទឹកចិត្តអ្នកឱ្យបន្តជួយ និងចែករំលែក។ វាជាការបង្កើតបរិយាកាសវិជ្ជមាននៃការរៀនសូត្រ ការផ្ដល់ និងការទទួល ដែលនាំមកនូវសុភមង្គលទាំងអ្នកឱ្យ និងអ្នកទទួល។ ការដឹងគុណមិនត្រឹមតែបង្ហាញតាមរយៈកាយវិការ និងពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញតាមរយៈ សកម្មភាពជាក់ស្ដែង ផងដែរ។ នៅពេលដែលគ្រូ ឬមនុស្សចាស់ត្រូវការជំនួយ ការស្ម័គ្រចិត្តជួយគាត់ពេលគាត់ចាំបាច់ គឺជាការបង្ហាញពីការគោរព និងការដឹងគុណដ៏ខ្ពស់បំផុត។ ការជួយកាន់សៀវភៅគ្រូ ឬសម្ភារៈបង្រៀន ជួយលើកអីវ៉ាន់មនុស្សចាស់ ឬជួយធ្វើកិច្ចការតូចៗដែលពួកគាត់ពិបាកធ្វើ គឺសុទ្ធតែជាសកម្មភាពដែលបង្ហាញពីទឹកចិត្តប្រណី និងការយកចិត្តទុកដាក់។ ការជួយធ្វើឡើងដោយមិនរង់ចាំការបង្គាប់បញ្ជា ឬរំពឹងផលតបស្នងអ្វីឡើយ ព្រោះវាចេញពីចិត្តដឹងគុណ ដែលបង្ហាញថា យើងបានគិតគូរពីពួកគាត់ ហើយចង់សម្រាលបន្ទុករបស់ពួកគាត់។ សកម្មភាពបែបនេះបានពង្រឹងនូវទំនាក់ទំនងគ្នាតជំនាន់ ហើយបានបង្កើតនូវសង្គមមួយដែលពោរពេញទៅដោយភាពកក់ក្ដៅ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃភាពរុងរឿងរបស់សង្គម។ ជាការពិតណាស់ សកម្មភាពតូចៗ ជាច្រើនក្នុងជីវិតប្រចាំថ្ងៃអាចបង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់យើងចំពោះគ្រូ និងមនុស្សចាស់។ សកម្មភាពនៃការគោរពរួមមាន ការប្រើប្រាស់ពាក្យពេចន៍សមរម្យ ការស្ដាប់ដោយយកចិត្តទុកដាក់ ការផ្ដល់កន្លែងអង្គុយ ការដើរ ឬឈរឱ្យបានសមរម្យ ការសួរនាំសុខទុក្ខនិងការចែករំលែកនូវចំណេះដឹងដែលយើងទទួលបាន។ ការប្រើប្រាស់ពាក្យពេចន៍សមរម្យបង្ហាញតាម ពាក្យសំដីគួរសម ប្រើពាក្យបាទឫចាស៎ និងជៀសវាងពាក្យអសុរោះ ឬពាក្យសម្ដីដែលមិនសមរម្យ។ បន្ទាប់មក ការស្ដាប់ដោយយកចិត្តទុកដាក់នៅពេលពួកគាត់និយាយ ឬណែនាំអ្វីមួយ យើងគួរផ្ចង់ស្មារតីស្ដាប់ដោយយកចិត្តទុកដាក់ និងមិននិយាយកាត់ ឬមិនអើពើទ្បើយ។ បន្ទាប់មកទៀត ការផ្ដល់កន្លែងអង្គុយ នៅពេលឃើញមនុស្សចាស់ ឬគ្រូគ្មានកន្លែងអង្គុយ យើងគួរក្រោកឈរផ្ដល់កន្លែងជូនពួកគាត់ដោយភាពរហ័សរហួន។ ជាបន្ទាប់មកទៀត ការដើរ ឬឈរឱ្យបានសមរម្យ ពេលដើរកាត់មុខពួកគាត់ គួរអោនខ្លួនបន្តិច ឬពេលឈរក្បែរ គួរឈរដោយសុភាពរាបសារ និងមិនឈរជិតពេក។ ឯការសួរនាំសុខទុក្ខជាប្រចាំបង្ហាញពីការយកចិត្តទុកដាក់ និងការគោរព ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថាមានតម្លៃ និងមិនឯកា។ ជាចុងក្រោយ ការចែករំលែកនូវចំណេះដឹងដែលយើងទទួលបាន ការអនុវត្តនូវអ្វីដែលពួកគាត់បានបង្រៀន និងចែករំលែកចំណេះដឹងនោះជាមួយអ្នកដទៃ ក៏ជាទម្រង់មួយនៃការដឹងគុណចំពោះការបង្រៀនរបស់ពួកគាត់ផងដែរ។ សរុបមក ការបង្ហាញការដឹងគុណចំពោះគ្រូបាអាចារ្យ និងមនុស្សចាស់ គឺជាគុណធម៌ដ៏សំខាន់បំផុតមួយដែលមិនអាចខ្វះបានក្នុងសង្គមខ្មែរ។ វាត្រូវបានបង្ហាញតាមរយៈ កាយវិការនៃការសំពះដ៏ប្រពៃ, ពាក្យសម្ដីថ្លែងអំណរគុណ ដោយស្មោះត្រង់ និង សកម្មភាពជួយជ្រោមជ្រែង ពេលចាំបាច់។ សកម្មភាពតូចៗទាំងនេះ រួមគ្នាបង្កើតបានជាឥទ្ធិពលដ៏ធំធេងក្នុងការកសាងនូវសង្គមមួយដែលពោរពេញទៅដោយភាពសុខដុមរមនា ការយោគយល់គ្នា និងការបន្តវេននូវគុណតម្លៃដ៏ល្អផូរផង់ពីជំនាន់មួយទៅជំនាន់មួយទៀត។ ការដឹងគុណថែមទាំងធ្វើឱ្យយើងក្លាយជាពលរដ្ឋល្អដែលមានគុណតម្លៃ និងចូលរួមចំណែកក្នុងការកសាងសង្គមជាតិដ៏ថ្លៃថ្នូរផងដែរ។